ការបង្កើតផ្សារបណ្ដោះអាសន្ន ឬការលក់ដូរជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលបុណ្យទាន និងព្រឹត្តិការណ៍ផ្សេងៗ គឺជាទម្លាប់ដ៏ចំណាស់មួយ ដែលមានសារៈសំខាន់ទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌។ ផ្សារប្រភេទនេះ ជួយជំរុញសកម្មភាពពាណិជ្ជកម្ម បង្កើតបរិយាកាសអ៊ូអរ រីករាយ និងផ្ដល់ភាពងាយស្រួលដល់ប្រជាជនក្នុងការទិញទំនិញ ឬម្ហូបអាហារ។ ក្នុងអំឡុងពេលបុណ្យប្រពៃណីជាតិធំៗ ដូចជា បុណ្យចូលឆ្នាំខ្មែរ និង បុណ្យភ្ជុំបិណ្ឌ ការបង្កើតផ្សារបណ្ដោះអាសន្ននៅតាមវត្តអារាម ឬជុំវិញបរិវេណវត្ត គឺជារឿងធម្មតា។ វត្តអារាមក្លាយជាទីប្រជុំជនដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋទៅធ្វើបុណ្យ ទស្សនាកម្សាន្ត និងជួបជុំបងប្អូន។ អ្នកលក់អាចឆ្លើយតបទៅនឹងតម្រូវការខ្ពស់របស់អ្នកធ្វើបុណ្យ ដែលត្រូវការទិញផ្កា ធូប ទៀន នំចំណី ភេសជ្ជៈ ឬអាហារផ្សេងៗសម្រាប់បរិភោគ ឬយកទៅប្រគេនព្រះសង្ឃ។ អ្នកធ្វើបុណ្យមិនចាំបាច់ធ្វើដំណើរឆ្ងាយដើម្បីរកទិញរបស់របរឡើយ ព្រោះរបស់របរទាំងនោះមានលក់នៅនឹងកន្លែងតែម្ដង។ ការលក់ដូរនេះផ្ដល់ឱកាសដល់អាជីវករខ្នាតតូច ជាពិសេសអ្នកភូមិជិតខាងវត្ត ឱ្យទទួលបានចំណូលបន្ថែមក្នុងអំឡុងពេលបុណ្យ។ វត្តអារាមក្លាយជាកន្លែងពោរពេញដោយភាពរីករាយ អ៊ូអរ និងសកម្មភាពផ្សេងៗ ដែលធ្វើឱ្យបរិយាកាសបុណ្យកាន់តែឱឡារិក។ ជាទូទៅ របស់របរដែលគេនិយមលក់ដូរមានដូចជា ភេសជ្ជៈ នំចំណី ផ្លែឈើ បង្អែម អាហារសម្រន់ អាហារពេលព្រឹក ថ្ងៃត្រង់ ដូចជាគុយទាវ បាយសម្ល វត្ថុអនុស្សាវរីយ៍ សំលៀកបំពាក់ជាដើម។ ការតាំងពិព័រណ៍ មិនថាជាពិព័រណ៍សិល្បៈ ផលិតផល កសិកម្ម ពាណិជ្ជកម្ម ឬបច្ចេកវិទ្យានោះទេ តែងតែមានការរៀបចំកន្លែងលក់ដូរជាបណ្ដោះអាសន្ន ដើម្បីបំពេញតម្រូវការអ្នកចូលរួម និងជំរុញសកម្មភាពពាណិជ្ជកម្ម។ ក្នុងពិព័រណ៍ប្រភេទនេះ គេច្រើនលក់ផលិតផលដែលទាក់ទងនឹងប្រធានបទនៃពិព័រណ៍។ ពិព័រណ៍ផលិតផល អាជីវករអាចលក់ផលិតផលរបស់ពួកគេដោយផ្ទាល់ដល់អតិថិជន ដូចជា សំលៀកបំពាក់ គ្រឿងអលង្ការ ផលិតផលកែច្នៃ ចំណីអាហារវេចខ្ចប់ជាដើម។ ចំពោះពិព័រណ៍បែបកសិកម្ម មានការលក់បន្លែ ផ្លែឈើស្រស់ ផលិតផលកសិកម្មកែច្នៃ ជីកសិកម្ម ឧបករណ៍កសិកម្មជាដើម។ បើសិនពិព័រណ៍សៀវភៅ អ្នកបោះពុម្ពផ្សាយ និងអ្នកនិពន្ធអាចលក់សៀវភៅរបស់ពួកគេដោយផ្ទាល់ ដោយមានការបញ្ចុះតម្លៃ ឬចុះហត្ថលេខាជូនអ្នកអាន។ ក្រៅពីផលិតផលពាក់ព័ន្ធ តែងមានតូបលក់អាហារ និងភេសជ្ជៈជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការអ្នកចូលរួមពិព័រណ៍ ដែលអាចចំណាយពេលច្រើនម៉ោងនៅទីនោះ។ ទាំងនេះអាចរួមមាន ភេសជ្ជៈ បាយ សម្ល គុយទាវ នំបញ្ចុក អាហារសម្រន់ ដូចជា នំបុ័ង ហតដក នំក្រូច និងបង្អែមជាដើម។ ការលក់ដូរនៅតាមពិព័រណ៍ផ្ដល់ឱកាសដ៏ល្អសម្រាប់អាជីវកម្មក្នុងការផ្សព្វផ្សាយផលិតផលថ្មីៗ បង្ហាញពីភាពច្នៃប្រឌិត និងពង្រីកបណ្ដាញអតិថិជនរបស់ពួកគេ។ ក្រៅពីនេះ ពួកគេក៏អាចទទួលបានមតិកែលម្អផ្ទាល់ពីសំណាក់អតិថិជន និងសិក្សាពីតម្រូវការទីផ្សារផងដែរ។ វត្តមាននៃការលក់ដូរជាច្រើនប្រភេទ ធ្វើឱ្យពិព័រណ៍កាន់តែមានភាពទាក់ទាញ និងមិនស្ងប់ស្ងាត់។ វាជួយបង្កើតបទពិសោធន៍ដ៏ពេញលេញសម្រាប់អ្នកចូលរួម ដែលមិនត្រឹមតែមកទស្សនាការតាំងបង្ហាញប៉ុណ្ណោះទេ ថែមទាំងអាចទិញទំនិញ និងរីករាយជាមួយអាហារទៀតផង។ ការបង្កើតផ្សារបណ្ដោះអាសន្នទាំងក្នុងពិធីបុណ្យ និងការតាំងពិព័រណ៍ គឺជាផ្នែកមួយដ៏សំខាន់ដែលជួយជំរុញសេដ្ឋកិច្ច បង្កើតបរិយាកាសរីករាយ និងផ្ដល់ភាពងាយស្រួលដល់អ្នកចូលរួម ក៏ដូចជាឱកាសដល់អាជីវករផងដែរ។ វាជារបៀបបង្ហាញពីការចូលរួមរបស់ប្រជាពលរដ្ឋ និងដូចជាការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនផងដែរ។